សុភាសិតខ្មែរថា "ចង់ឆ្ងាញ់ ឲ្យរកអន្លក់ / ចង់ស្រណុកឲ្យនឿយពីក្មេង" គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងពីទស្សនៈវិជ្ជមានក្នុងការរស់នៅ។ សុភាសិតនេះ មានពីរផ្នែកដែលតម្រូវឱ្យយើង បកស្រាយផ្នែកនីមួយៗដាច់ដោយឡែកពីគ្នា។ ផ្នែកទី១ «ចង់ឆ្ងាញ់ឱ្យរកអន្លក់» បើតាមការបកស្រាយតាមន័យត្រង់ វាជាទម្លាប់របស់ជនជាតិខ្មែរ ក្នុងការទទួលទានបាយជាមួយមុខម្ហូបមួយចំនួន ដូចជា ទឹកគ្រឿង ប្រហុក ផ្អក ម៉ាំ ត្រីខ ជាដើម។ បើចង់ឱ្យឆ្ងាញ់ពិសា ត្រូវរកអន្លក់ឱ្យបានច្រើនមុខ ដូចជា ត្រួយស្ដៅ ត្រួយស្វាយ ត្រួយរាំង ផ្កាស្ដៅ ផ្កាស្នោ ផ្កាកំប្លោក កញ្ឆែត ព្រលិត សណ្ដែក ត្រសក់ ត្រប់ ជី ស្ពៃ សាលាដ ជាដើម ទៅតាមចំណូលចិត្តរបស់អ្នកហូប។ ក្រៅពីមុខម្ហូបដែលបានរៀបរាប់ខាងលើនេះ ក៏នៅមានប្រភេទអាហារមួយចំនួនទៀត ដូចជា បាញ់ឆែវ នំគ្រក់ នំបញ្ជុក ជាដើម ក៏ត្រូវការអន្លក់ ឬរបោយដែរ។ តាមរបៀបឬទម្លាប់នៃការទទួលទានរបស់ប្រជាជនខ្មែរ ប្រភេទអាហារទាំងអស់ដែលបានលើកឡើងខាងលើ ប្រសិនបើយើងអាចរកអន្លក់ ឬល្បោយបានកាន់តែច្រើមុខ វាក៏កាន់តែឆ្ងាញ់ពិសាទៅតាមហ្នឹង។ ប៉ុន្តែ អាហារឬមុខម្ហូបនីមួយៗ មិនត្រូវការប្រភេទអន្លក់ ឬរបោយដូចគ្នាទាំងស្រុងនោះទេ។ ចំពោះន័យធៀបវិញ យើងក៏អាចប្រដូចម្ហូបដែលឆ្ងាញ់ពិសា ទៅនឹងព័ត៌មានពិតដែលគេចង់ដឹង សម្ដីសមហេតុដែលគេចង់ស្ដាប់ ឬការវិនិច្ឆ័យត្រឹមត្រូវ យុត្តិធម៌ដែលមនុស្សទូទៅចង់បានដែរ។ ហេតុនេះ បើចង់បានព័ត៌មានពិត ត្រូវតែខិតខំប្រមូលព័ត៌មានពីគ្រប់ជ្រុងជ្រោយ គ្រប់ភាគីដែលពាក់ព័ន្ធ ដោយការពិនិត្យសង្កេតឱ្យល្អិតល្អន់ ហ្មត់ចត់ មិនលម្អៀង ប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងប្រកបដោយអាជីព និងសីលធម៌វិជ្ជាជីវៈ។ បើចង់បានសម្ដីសមហេតុផលឬការវិនិច្ឆ័យត្រឹមត្រូវ យុត្តិធម៌ដែលមនុស្សទូទៅចង់បាន លុះត្រាតែសម្ដី ឬការវិនិច្ឆ័យរបស់យើងផ្អែកលើចំណេះដឹងខាងទស្សនវិជ្ជា ជាពិសេស តក្កវិជ្ជា និងការគិតហ្មត់ចត់។ ក្នុងនោះ ក៏ត្រូវផ្អែកលើការពិចារណាអំពីទំនាក់ទំនងរវាងហេតុនិងផល រវាងតថភាព និងសច្ចភាពជាមួយនឹងសេចក្ដីថ្លែងរបស់យើង ព្រមទាំងផ្អែកលើអង្គហេតុ អង្គច្បាប់ និងគោលការណ៍សីលធម៌ផងដែរ។ ផ្នែកទី២«ចង់ស្រណុកឱ្យនឿយពីក្មេង» គឺជាគំនិតមួយដែលចង់បង្ហាញពីបទពិសោធន៍ជីវិត ដែលអ្នកអប់រំ ឬចាស់ទុំខ្មែរចង់ដាស់តឿនយុវជនខ្មែរឱ្យខិតខំរៀនសូត្រ ខិតខំធ្វើការ និងខិតខំរកទ្រព្យ។ លើសពីនេះទៅទៀត ត្រូវកសាងកេរ្ដិ៍ឈ្មោះល្អឱ្យបានច្រើនតាមដែលអាចធ្វើទៅបានតាំងពីពួកគេនៅក្មេងវ័យ។ ពីព្រោះនៅពេលដែលមនុស្សស្ថិតក្នុងវ័យក្មេងចាប់ពីយុវវ័យរហូតដល់ពេញវ័យ គឺពួកគេនៅមានកម្លាំងកាយខ្លាំងក្លា កម្លាំងបញ្ញា ស្មារតីរឹងប៉ឹង វាងវៃ ។ ហេតុនេះ ពួកគេអាចប្រើសក្ដានុពលរបស់ខ្លួនដើម្បីស្វែងរកចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ និងកេរ្ដិ៍ឈ្មោះល្អ បានងាយស្រួលជាងមនុស្សចាស់ដែលចូលនិវត្តន៍និងថមថយកម្លាំង។ ប្រសិនបើអ្នករង់ចាំរហូតដល់វ័យចាស់ ឬវ័យចូលនិវត្តន៍ ទើបប្រឹងប្រែងស្វែងរកចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ និងកេរ្ដិ៍ឈ្មោះ អ្នកនោះពិតជាជួបឧបសគ្គជាច្រើនជាក់ជាមិនខានឡើយ។ បើទោះបីជាគេអាចសម្រេចទៅបានក៏ដោយ ក៏វាមិនស្ថិតស្ថេរយូរអង្វែងដែរ ពីព្រោះ មនុស្សវ័យកាន់តែចាស់ស្ថានភាពសុខភាពកាន់តែប្រែប្រួលឆាប់រហ័ស កម្លាំងកាយកាន់តែទន់ខ្សោយ ឯបញ្ញា ស្មារតី ក៏មិនល្អដូចក្មេងដែរ។ លើសពីនេះទៀត ប្រសិនបើយើងបានខិតខំស្វែងរកចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ និងកេរ្ដិ៍ឈ្មោះល្អតាំងពីយើងនៅក្មេង ដល់ពេលយើងចាស់ទៅ យើងអាចរស់នៅដោយស្រណុកសុខស្រួល។ តាមរយៈការពឹងអាស្រ័យលើចំណេះដឹង បទពិសោធន៍ ទ្រព្យសម្បត្តិ ឬកេរ្ដិ៍ឈ្មោះដែលយើងកសាងបានតាំងពីយើងនៅក្មេង វាជាផ្លូវមួយដែលយើងបានត្រួសត្រាយសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ម្យ៉ាងទៀត យើងក៏អាចរស់នៅដោយពឹងផ្អែកលើការវិនិយោគទ្រព្យសម្បត្តិឬប្រាក់ដែលយើងសន្សំបានតាំងពីកាលដែលយើងនៅក្មេង ដោយមិនបាច់ចំណាយកម្លាំងច្រើនដែរ។ តម្លៃនៃការអប់រំរបស់សុភាសិតនេះគឺ បង្កប់អត្ថន័យជាច្រើន ហើយមានសារៈសំខាន់ណាស់។ ទីមួយ វាបង្រៀនយើងឲ្យចេះគិតគូរវែងឆ្ងាយ និងមានចក្ខុវិស័យទៅមុខ។ យើងមិនអាចរំពឹងថាទទួលបានលទ្ធផលល្អដោយមិនបានប្រឹងប្រែងនោះទេ។ ទីពីរ វាលើកទឹកចិត្តឲ្យយើងមានការតស៊ូ អត់ធ្មត់ និងឧស្សាហ៍ព្យាយាម។ ភាពជោគជ័យមិនបានមកដោយងាយៗនោះទេ ទាមទារឲ្យមានការបូជា និងការលះបង់ពេលវេលា កម្លាំងកាយចិត្តពីដំបូង។ ទីបី វាបណ្តុះស្មារតីទទួលខុសត្រូវលើខ្លួនឯង ឲ្យចេះត្រៀមខ្លួនសម្រាប់អនាគត ហើយមិនពឹងផ្អែកលើអ្នកដទៃ។ ជាសរុបរួមមក សុភាសិតនេះគឺជាមេរៀនជីវិតដ៏មានតម្លៃ ដែលដាស់តឿនយើងឲ្យចេះរៀបចំផែនការ ប្រឹងប្រែងតាំងពីក្មេង ដើម្បីសម្រេចបាននូវភាពជោគជ័យ និងភាពសុខសាន្តក្នុងជីវិតនៅពេលខាងមុខ។